ដំណាំម្រេចជាប្រភេទរុក្ខជាតិវល្លិ ហើយត្រូវបានគេដាំដើម្បីយកផ្លែ និងហាលសម្ងួតសម្រាប់ជាគ្រឿងទេស និងគ្រឿងក្ដៅក្នុងការ បង្កើនរសជាតិនៃអាហារ។ ម្រេចមានដើមកំណើត មកពីប្រទេសឥណ្ឌាភាគខាងត្បូង ហើយត្រូវបានគេយកមក ដាំរហូតដល់កន្លែងដទៃទៀតនៅក្នុងតំបន់ត្រូពិក។ ម្រេច គឺជាគ្រឿងទេសមួយ ក្នុងចំណោមគ្រឿងទេសជាច្រើន ដែលត្រូវគេបានដាក់បញ្ចូល បន្ថែមនៅក្នុងអាហារអឺរ៉ុប សម្រាប់ជួយដល់សុខភាពទៀតផង។ ពាក់ព័ន្ធនឹងដំណាំ ម្រេចនេះ បច្ចុប្បន្នប្រទេសវៀតណាម គឺជាអ្នកផលិត និងនាំចេញធំបំផុតនៅលើពិភព លោក សម្រាប់ផលិតផលម្រេច ។ ដំណាំម្រេចអាចដាំដុះលូតលាស់ល្អ ក្នុងកម្ពស់ទឹកភ្លៀងប្រចាំឆ្នាំពី ២០០០ ទៅ ២៥០០ មីលីម៉ែត្រ ឬច្រើនជាងនេះ។ នៅប្រទេសកម្ពុជាយើង ដំណាំម្រេចជាដំណាំឧស្សាហកម្មយ៉ាងសំខាន់ សម្រាប់បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ការកត់សម្គាល់ អំពីដំណាំម្រេចនៅកម្ពុជា ដែលមានមកយូរជាងគេ គឺមាននៅក្នុងសារណារបស់លោក ជីវតាក្វាន់ ឆ្នាំ ១២៩៥ ដល់ ១២៩៧។ នៅសម័យនោះម្រេចមានច្រើនប្រភេទ ដុះឯងក្នុងព្រៃ ក្នុងនោះមានប្រភេទខ្លះត្រូវបានគេដាំដុះ។ ក្នុងឥណ្ឌូចិនភាគខាងត្បូង ដំណាំម្រេចទើបតែមាន មិនមែនមានមុនសតវត្សទី១៩ឡើយ។ នៅឆ្នាំ១៩៤០ ជនជាតិចិនមកពីហៃណាន បានអនុវត្តការដាំដុះដាំម្រេចនៅ ហាទៀង ហើយចេញពីទីនោះមក ទើបគេពង្រីកដំណាំនេះមកកម្ពុជា ដែលស្ថិតនៅក្នុងស្រុក កំពង់ត្រាច និងស្រុកបន្ទាយមាស អស់រយៈកាលយូរបង្គួរ។ ដំណាំម្រេចក៏បានរីកសាយ ចូលក្នុងខេត្តកំពត នាឆ្នាំ១៨៨៩ និងជាពិសេសក្នុងឆ្នាំ១៨៩២ ដែលនៅឆ្នាំនោះ ម្រេចខ្មែរ ត្រូវបានអនុគ្រោះឱ្យរួចពន្ធក្នុងការនាំចូលប្រទេសបារាំង។ ប្រវត្តិនៃម្រេចខ្មែរ គឺពោរពេញទៅដោយព្រឹត្តិការណ៍ផ្សេងៗជាបន្តបន្ទាប់ រួមមានវិបត្តិ ដោយលក់មិនដាច់ម្តង មានតម្រូវការខ្ពស់ឡើងវិញយ៉ាងសកម្ម។ ព្រឹត្តិការណ៍នេះ បណ្តាលមកពីការប្រែប្រួលខ្លាំងពេក នៃតម្លៃម្រេចលើទីផ្សារអន្តរជាតិ។ រាជរដ្ឋាភិបាល បានទប់ទល់ដោយបានដាក់ចុះនូវវិធានការណ៍ជាបន្តបន្ទាប់ ទាក់ទងខាងផ្នែក សេដ្ឋកិច្ច និងពន្ធដារ។ ការបំបាត់ពន្ធដារនៅឆ្នាំ ១៨៩២ ការកំណត់បរិមាណ និងពេលវេលានាំចេញនៅឆ្នាំ ១៩០២ ដល់ ១៩២៨ ការកម្រិតការដាំដុះមិនឱ្យលើសចំនួននៅឆ្នាំ ១៩៣៥ ដល់ ១៩៤៩ ការដាក់ពន្ធអាករធ្ងន់។ ចៃដន្យនៃជំងឺតាំងពីឆ្នាំ ១៩៣៥ បានបន្ថែមទម្ងន់ទៅលើបុព្វ ហេតុសេដ្ឋកិច្ចនៃការដើរថយក្រោយ និងការបោះបង់ចោលចម្ការចាស់ម្យ៉ាង និងម្យ៉ាង ទៀតបានជំរុញអ្នកដាំ ឱ្យទៅរកដីថ្មីនៅភាគខាងលិច។ ជាទូទៅការដាំដំណាំម្រេចដែលទទួលបានលទ្ធផលល្អ ត្រូវអនុវត្តដាំចាប់ពីខែកក្កដា និងសីហា។ មែកពូជគេកាត់យកមែកដែលមានអាយុ១ឆ្នាំ ដុះតាមគល់ចាស់ដែលគេដាំពី១ឆ្នាំមុនឬយកពីថ្នាលបណ្តុះកូនម្រេច។ មែកមួយប្រវែង ១,៨០ ម៉ែត្រ ទៅ ២,៧០ ម៉ែត្រ អាចកាត់បាន៣កំណាត់ដែលមួយកំណាត់មានថ្នាំងពី ៥ ទៅ ៦ ថ្នាំង ហើយលើមែកកំណាត់នីមួយៗតម្រូវកាត់មែកតូចៗចេញឱ្យអស់ ទុកតែមែកតូចៗ២ ខាងចុង ។ ហើយមុនដាំត្រូវត្រាំទងម្រេចក្នុងទឹក រយៈពេលពី ១ ទៅ ២ ម៉ោង ដើម្បីឱ្យទងមានលទ្ធភាពដុះឫសថ្មីៗបានល្អ។ ត្រូវជីករណ្តៅលើខ្នងរងមានទំហំ ០,៤ម x ០,៤ម x ០,៥ម ដោយដាំ ២ទងក្នុង១រណ្តៅ ហើយកប់ជម្រៅ ៤ទៅ៥ថ្នាំង ទៅក្នុងដី។ ពោលគឺមែកពូជនេះគេដាំពីរទងក្នុងមួយរណ្តៅ ត្រង់ឡើងលើចម្ងាយ ៥ សង់ទីម៉ែត្រ ពីជន្លង់និងឃ្លាតពីគ្នាប្រហែល ១០ សង់ទីម៉ែត្រ ដាក់ឫសបែរទៅជន្លង់ កប់ទងនោះទុកតែ ២ថ្នាំងខាងលើ។ ក្រោយពីបានលុបដី និងជាន់បង្ហាប់ឱ្យណែន គេរៀបចំធ្វើកំពែង។ ចំនួនដើមក្នុង ១ហិកតា ពី ១៦០០ជន្លង់ ទៅ២៥០០ជន្លង់ វាអាស្រ័យទៅលើចន្លោះរង និងចន្លោះគុម្ព ដែលបានដាំ។ បន្ទាប់ពីដាំរួចត្រូវគ្របស្លឹកឈើ ឬសំណាញ់ការពារកម្ដៅដើម្បីការពារកម្ដៅថ្ងៃនៅកន្លែង ដែលបានដាំ។ ក្រោយរយៈពេលពី ៣ទៅ៤ខែ ជាពេលដែលយើងពិនិត្យមើលថាតើ ដំណាំម្រេចមានការដុះលូតលាស់ល្អហើយឬនៅ។ ត្រូវដាក់ជន្លង់ឈើខ្លឹមរឹងមាំ ដែលមានអង្កត់ផ្ចិតពី ១០ទៅ២០សង់ទីម៉ែត្រ តាមបណ្តាយគុម្ពម្រេចនីមួយៗ បើសិនជាប្រើឈើជន្លង់មិនល្អ អាចជួបការលំបាកក្នុងការប្តូរជន្លង់ពេលម្រេចកំពុងដុះលូតលាស់ល្អ។ ត្រូវជម្រះស្មៅធ្វើឱ្យបានច្រើនសារពេលឃើញស្មៅដុះច្រើន ដែលជាហេតុធ្វើឱ្យម្រេចអន់ ការជម្រះស្មៅត្រូវធ្វើពី ២ទៅ៣សារ ក្នុងរដូវប្រាំង និងពី៤ទៅ៥សារក្នុងរដូវ វស្សារ។ ត្រូវកាប់ ឬ ភ្ជួរគល់ម្រេចឱ្យបាន២ដងក្នុង១ឆ្នាំគឺដើមរដូវភ្លៀង ឧសភា-មិថុនា និងចុងរដូវភ្លៀង តុលា-វិច្ឆិកា។ ចាប់ពីរដូវប្រាំងទី១ ការចាក់បន្ថែមដីថ្មី ឬដីឆៅពី ៣ទៅ៤ អំរែក ក្នុងម្រេច១គុម្ព ដោយធ្វើ២ដងក្នុង១ឆ្នាំ គឺនៅដើមនឹងចុង រដូវភ្លៀង ដើម្បីបង្កើនជីជាតិដី និង ការលូតលាស់ឫសខាងលើនៃដើមម្រេច។ ការចាក់ដីបន្ថែមគឺច្រើនអនុវត្តន៍នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពត ព្រះសីហនុ កោះកុង តាកែវ និងកំពង់ស្ពឺ។ បន្ទាប់ពីដាំបានរយៈពេលពី៤ទៅ៥ខែគេឃើញដើមម្រេចនីមួយៗដុះចេញពី ទងទាំង២ ជាបួនទងហើយគេចងទងម្រេចទាំង៤ ធៀបទៅនឹងជន្លង់ត្រង់កន្លែងមាន ថ្នាំង គេធ្វើយ៉ាងនេះ តាមលំដាប់លំដោយដែលវាលូតលាស់ ខ្សែចំណងគេយកវល្លិ៍ខ្លែង។ ការចងត្រង់ កន្លែងមានផ្ទាំងសំរួលឱ្យឫសងាយតោងជន្លង់ និង ឱ្យមែកផ្ដល់ផលលូតលាស់បានល្អ។ ការងារថែទាំក្នុងរយៈពេលពីរឆ្នាំដំបូងគឺត្រូវធ្វើជាប់ជានិច្ចដើម្បីធានាបាននូវការលូតលាស់ល្អរបស់ដំណាំម្រេច។ ដំណាក់កាលដំបូងត្រូវស្រោចទឹកជាប្រចាំនិងយកម្លប់ចេញបន្ទាប់ពីដាំបានរយៈពេលប្រាំមួយខែ។ ដើម្បីការពារដើមម្រេចក្នុងរដូវវស្សា ត្រូវលប់កំពែងហើយធ្វើការលប់ឡើងវិញនៅរដូវប្រាំងដើម្បីឱ្យវាអាចទប់ទល់បាន។ ការដាក់ជីអាចធ្វើម្តងក្នុងខែឧសភាឬមិថុនា ឬជាពីរដងក្នុងខែតុលានិងវិច្ឆិកា។ សម្រាប់ដំណាំម្រេចមួយដើមត្រូវដាក់ជីកំប៉ុស្តពីរបង្គី និងដីព្រៃពីរបង្គី ឬអាចប្រើជីគីមីជំនួសវិញ។ ការចាប់សត្វកំពូងដែលតែងតែមកស៊ីស្លឹកក៏ជាការងារសំខាន់ផងដែរក្នុងការថែទាំ។ វាក៏ត្រូវមានការបរបោសអង្អែលនិងបេះផ្កាចោលរហូតដល់ឆ្នាំទីបីដើម្បីឱ្យដើមមានភាពរឹងមាំ។ ឆ្នាំទីពីរផ្លាស់ជន្លង់បណ្តោះអាសន្ន ដាក់ជន្លង់ស្ថាពរជំនួស កូនឈើប្រវែង ៥ម អង្កត់ផ្ចិត ១០ទៅ១៥សង់ទីម៉ែត្រ បកសំបកចេញ។ នៅក្នុងអំឡុងខែ មិថុនា-កក្កដា កូន ម្រេច អាយុ ១ឆ្នាំ ត្រូវបេះចេញពីជន្លង់និងកាត់ចោលត្រង់កម្ពស់ ១៥ឬ២០សង់ទីម៉ែត្រ ពីដី។ ដើមម្រេច ដែលកាត់នេះ ផ្តល់មែកពូជសម្រាប់ពង្រីកចម្ការ ឬសម្រាប់លក់។ ជន្លង់ឈើងាប់មានតែតួនាទីមេកានិកសម្រាប់ជាគ្រឿងទប់ដូច្នេះគេជ្រើសរើស ប្រភេទឈើរឹង មិនពុក សត្វល្អិតមិនសូវស៊ី ជាពិសេសសត្វកណ្តៀរ។ ឈើដែលល្អជាងគេ មានដូចជា ច្រម៉ាស់ ផឹ្ចក សុក្រំ នាងផ្អែក ស្រគុំ ព្រូស ស្មៅភ្នំ មៀនព្រៃ ស្មាច់ រីឯម៉ាក់ប្រាង ក៏មានគេប្រើដែរ ប៉ុន្តែពុំសូវជាប់បានយូរទេ។ ជន្លង់ល្អជាប់បានជាមធ្យម ១០ ឆ្នាំ ការផ្លាស់ជន្លង់ជាការងារត្រូវធ្វើដោយហ្មត់ចត់។ ដូច្នេះដំណាំម្រេច ប្រើប្រាស់ជន្លង់ ច្រើនណាស់ ការកាប់ឈើធ្វើជន្លង់នាំឱ្យវាលព្រៃឈើផងដែរ។ ឆ្នាំទី៣ ខែមិថុនា ជារដូវម្រេចផ្កា ដោយសារគេដាក់ជី គេទុកតែផ្កាណាដែល នៅត្រឹម ១ ទៅ ៣ ចុះមកក្រោម ផ្កានេះឱ្យផលអាចបេះបានក្នុងរដូវប្រាំងជាបន្ទាប់។ ក្រោយពីបេះផ្កានិងផ្លែខាងលើចោលហើយ គេត្រូវចាប់ផ្តើមបាញ់ថ្នាំសម្លាប់សត្វល្អិត ដែលដង្កូវរបស់វាតែងតែទិចពន្លកផ្កា។ កាលពីដើមជនជាតិចិន បាញ់ថ្នាំតែដើមណាដែលមានសត្វល្អិតស៊ី ដោយប្រើទ្រនុងស្លឹកថ្នាំជក់បុកច្របាច់ក្នុង ទឹក ឬមើមក្បៀស ហើយគេបាញ់នឹងស្នប់ធ្វើពីឫស្សីពក។ ឆ្នាំទី៤ ដើមម្រេចឡើងដល់ចុងជន្លង់ ត្រូវជា ៤,៥ម។ ពេលនោះវាបញ្ចេញ ទិដ្ឋភាពដូចជាសរសរមូលមួយហ៊ុំជិតដោយស្លឹកបៃតងស្រងាត់ ប៉ុន្តែខ្យល់ចេញចូលបានងាយ គេច្រឹបកំពូលខាងលើដោយកាត់ចុងមែកណាដែលធ្លាក់ស្រយាកមកក្រោម។ ម្រេចកំពត បានទទួលឋានៈជាសុចនាករភូមិសាស្រ្តពីរាជរដ្ឋាភិបាលកម្ពុជា និងពីសហភាពអឺរ៉ុប។ នេះមានន័យថារាល់ម្រេចទាំងអស់ដែលដាក់យីហោថា “ម្រេចកំពត” ត្រូវតែដាំ និងប្រមូលផល នៅខេត្តកំពតតែមួយគត់។ ដោយគ្មានប្រទេសណាមួយអាចយកឈ្មោះម្រេចកំពតមក ប្រើប្រាស់ សម្រាប់អាជីវកម្មដោយគ្មានអនុញ្ញាតបានឡើយ។ ម្រេចកំពតដូចជា ម្រេចខ្មៅ ម្រេចខ្ចី និងម្រេចស។ ក្រុងកំពត សណ្តូកតាមដងស្ទឹង នៅក្បែរឆ្នេរសមុទ្រប៉ែកនិរតីនៃប្រទេសកម្ពុជា។ តំបន់នេះ ត្រូវបានគេទទួលស្គាល់ជា កន្លែងដាំម្រេចដ៏ល្អបំផុត គឺចាប់តាំងពីរបបខ្មែរក្រហមមកម្ល៉េះ។ ក្រុមចុងភៅប៉ារីស បានប្រកាសថា ម្រេចកំពត ជាម្រេចដែលល្អបំផុតនៅលើពិភពលោក។ កន្លងមកនេះ ម្រេចកំពត បានចរាចរម្តងទៀតនៅលើទីផ្សារអឺរ៉ុប ដោយទទួលបានការគាំទ្រ និងប្រើប្រាស់ជាច្រើនតាមបណ្តាភោជនីយដ្ឋានធំៗ ហើយក៏ទទួលបានឋានៈជាសុចនាករភូមិសាស្រ្តពីសហភាពអឺរ៉ុប។ ម្រេច គឺជាគ្រឿងទេសលេខមួយនៅលើពិភពលោក ជាមួយនឹងការផ្គត់ផ្គង់ជាង ៥ សែនតោនក្នុងមួយឆ្នាំ។ គេប៉ាន់ស្មានថា ខេត្តកំពតអាចមានសក្តានុពលផលិតបាន ២០០ តោន នៅលើដីទំហំ ២០ ហិចតា។ ដោយសារតែកង្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងនៅទន់ខ្សោយរបស់កសិករ ធ្វើឲ្យការផលិតមានតម្លៃថ្លៃ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ ដោយមានការគាំទ្រពីអង្គការហ្វាមលីង កសិករនៅកំពង់ត្រាច បានចាប់ផ្តើមផលិតម្រេចសាជាថ្មី ដើម្បីនាំម្រេចកំពតចូលទៅកាន់ទីផ្សារម្តងទៀត។ ម្រេចមានតម្លៃទាបជាង ០,៧៦ យូរ៉ូ ក្នុងមួយគីឡូ។ លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥នេះថា ការប្រមូលផលម្រេចមិនទាន់បញ្ចប់នៅឡើយ។ ខណៈតម្លៃម្រេចធម្មតានៅកម្ពុជាបានកើនដល់ចន្លោះពី ២៥០០០ ទៅ ២៦៥០០ រៀល ក្នុងមួយគីឡូក្រាម ដែលមានភាពល្អប្រសើរជាងឆ្នាំមុន ដោយសារមានការបញ្ជាទិញ ខណៈស្ដុកម្រេចនៅលើពិភពលោកប្រឈមនឹងការធ្លាក់ចុះ។ កសិកររស់នៅស្រុកសំឡូត ខេត្តបាត់ដំបង លោក សឿម សុវណ្ណ ប្រាប់ថា ម្រេចខ្មៅដែលប្រជាកសិករធ្វើការដាំដុះ និងហាលសម្ងួត កំពុងមានតម្លៃទីផ្សារល្អ បើប្រៀបធៀបឆ្នាំមុន ដែលធ្វើឲ្យកសិករសប្បាយរីករាយ។ លោកបានបន្ថែមថា សម្រាប់ម្រេចខ្ចីមួយតោន អាចហាលស្ងួតទៅជាម្រេចខ្មៅបានជិត ៣០០ គីឡូក្រាម។ កាលពីឆ្នាំកន្លងទៅ ម្រេចខ្មៅលក់បានត្រឹមតែ ១៦០០០ រៀល ក្នុងមួយគីឡូក្រាម។ លុះនៅឆ្នាំនេះម្រេចខ្មៅអាចឡើងរហូតដល់ ២៥០០០ រៀល ក្នុងមួយគីឡូក្រាម ដែលខុសតម្លៃពីឆ្នាំមុនច្រើន។ យោងតាមសមាគមសហព័ន្ធម្រេច នៅក្នុងឆ្នាំ ២០២៤ ផលិតកម្មម្រេចនៅកម្ពុជាសម្រេចបានប្រមាណ ៩ ពាន់តោន ធ្លាក់ចុះពី ៤០ ទៅ ៥០ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។ រីឯតម្លៃម្រេចវិញបានកើនឡើងទ្វេដងដែលមានតម្លៃ ២ ម៉ឺន ៤ ពាន់រៀលក្នុងមួយគីឡូក្រាម។ យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ៣៤ លានដុល្លារ ពីការនាំចេញម្រេច កើនឡើងជិត ១៥០% បើធៀបនឹងឆ្នាំ ២០២៣។ ក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់ ១,៧ តោន ទៅ ២ ម៉ឺនតោនលើផ្ទៃដីជាង ៦ ពាន់ហិកតា។ ខណៈទីផ្សារម្រេចកម្ពុជាត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេសបន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមន៍អឺរ៉ុប។